នៅក្នុងវប្បធម៌ខ្មែរ ការរៀបអាពាហ៍ពិពាហ៍មិនមែនគ្រាន់តែជាការសម្រេចចិត្តរបស់កូនកម្លោះកូនក្រមុំនោះទេ តែជាកិច្ចការដ៏ធំមួយរបស់គ្រួសារទាំងមូល។ ក្នុងចំណោមកិច្ចការទាំងអស់ អ្នកចាស់ទុំ និងអ្នកចរចារគ្រួសារ ដើរតួនាទីយ៉ាងសំខាន់។ ហើយក៏ជាសសរទ្រូងដ៏រឹងមាំក្នុងការធានាថាពិធីមង្គលការប្រព្រឹត្តទៅដោយរលូនតាមប្រពៃណី និងបានសុភមង្គល។ និយាយរួមទៅ តួនាទីរបស់ពួកគាត់មានលក្ខណៈទូលំទូលាយ និងស៊ីជម្រៅខ្លាំងនៅក្នុងកម្មវិធីមង្គលនេះ។ ដើម្បីអោយពិធីទៅដោយរលួន និងមិនមានការភាន់ច្រលំរវាងភាគីទាំងសងខាង យើងក៏ត្រូវមានតំណាងគ្រួសារ និងអ្នកដឹកនាំផ្លូវការមកជាមួយដែរ។ ជាដំបូងត្រូវមាន អ្នកចាស់ទុំ និងអ្នកចរចារគ្រួសារ គឺជាតំណាងផ្លូវការរបស់គ្រួសារ ទាំងខាងប្រុស និងខាងស្រី។ ព្រោះពួកគាត់មានបទពិសោធន៍ និងចំណេះដឹងជ្រៅផ្នែកប្រពៃណីទម្លាប់ និងមានសមត្ថភាពក្នុងការនិយាយស្ដី មានភាពប៉ិនប្រសប់។ នៅក្នុងកិច្ចប្រជុំពិភាក្សា រាល់ពាក្យសម្ដី និងការសម្រេចចិត្តរបស់ពួកគាត់ គឺតំណាងឱ្យឆន្ទៈរួមរបស់គ្រួសារទាំងមូល។ ពួកគាត់ដើរតួជា អ្នកនាំមុខ ក្នុងការបើកកិច្ចសន្ទនា ធ្វើបទបង្ហាញពីគោលបំណងរបស់គ្រួសាររៀងខ្លួន។ និងជា អ្នកដឹកនាំ គ្រប់ជំហាននៃការចរចា រាប់ចាប់ពីការចូលស្ដីដណ្ដឹងរហូតដល់កំណត់ថ្ងៃរៀបការ។ ក្រៅពីកិច្ចផ្លូវការ អ្នកចាស់ទុំ និងអ្នកចរចារគ្រួសារ ក៏ជា ស្ពានតភ្ជាប់ដ៏សំខាន់ រវាងគ្រួសារទាំងពីរផងដែរ។ មិនត្រឹមតែការចរចាពីលក្ខខណ្ឌប៉ុណ្ណោះទេ តែថែមទាំងជួយ ជំរុញចំណងមិត្តភាព ឱ្យមានភាពស្និទ្ធស្នាល និងយល់ចិត្តគ្នាទៅវិញទៅមកទៀតផង។ តាមរយៈការសន្ទនាដោយភាពទន់ភ្លន់ ការបង្ហាញពីការគោរព និងការយោគយល់គ្នា ពួកគាត់បានបង្កើតបរិយាកាសដ៏កក់ក្ដៅ។ ធ្វើអោយផ្សារភ្ជាប់បាន ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងរវាងគ្រួសារកូនកម្លោះ និងកូនក្រមុំទៅថ្ងៃមុខ។ ពួកគាត់ជួយឱ្យភាគីទាំងពីរមានអារម្មណ៍ថាស្រណុកចិត្ត និងមានទំនុកចិត្តរវាងចិត្តគ្នា។ មួយវិញទៀត តួនាទីដ៏ចំបងមួយរបស់ពួកគាត់ គឺការធ្វើជា អ្នកសម្របសម្រួល ដ៏ប៉ិនប្រសប់។ ដោយសារតែ ពួកគាត់មានសិល្បៈក្នុងការប្រើពាក្យពេចន៍សមរម្យ និងមានក្បួនខ្នាត ដើម្បីស្នើសុំកូនស្រីពីគ្រួសារខាងកូនក្រមុំទៅឱ្យខាងកូនប្រុស។ នៅក្នុង ដំណើរការស្នើសុំនេះ ត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្នបំផុត ដើម្បីធានាថាគ្មានការប៉ះពាល់ដល់អារម្មណ៍ ឬការយល់ច្រឡំ។ ជៀសវាង ក្នុងករណីមានចំណុចពិបាកៗក្នុងការចរចា ពួកគាត់ជាអ្នកស្វែងរកចំណុចល្អ និងជួយឱ្យភាគីទាំងពីរអាចសម្រេចបានការព្រមព្រៀងគ្នាប្រកបដោយភាពយុត្តិធម៌។ ទទ្ទឹមនឹងនេះ ក្នុងពិធីដណ្ដឹង ឬភ្ជាប់ពាក្យ អ្នកចាស់ទុំ និងអ្នកចរចារគ្រួសារក៏ជាអ្នកបញ្ជូនអំណោយ ផ្លូវការពីភាគីម្ខាងទៅភាគីម្ខាងទៀត។ ចំណែកឯ អំណោយទាំងនេះមិនមែនគ្រាន់តែជាវត្ថុនោះទេ តែជាតំណាងនៃការគោរព ការទទួលស្គាល់ និងការប្ដេជ្ញាចិត្តរវាងគ្រួសារទាំងពីរ។ អ្វីដែលសំខាន់ជាងនេះទៅទៀត ប្រសិនបើក្នុងអំឡុងពេលពិភាក្សា ឬរៀបចំពិធី មានបញ្ហាឬចំណុចណាមួយមិនសម្រុងគ្នា។ ច្បាស់ណាស់ ពួកគាត់ជាអ្នកដែលចូលរួម ជួយដោះស្រាយបញ្ហាទាំងនោះដោយប្រើប្រាជ្ញា បទពិសោធន៍ និងការប្រណិប័តន៍ទៅតាមប្រពៃណី។ ហេតុនេះហើយ ពួកគាត់ព្យាយាមរកដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ភាគីទាំងសងខាង។ មិនត្រឹមតែប៉ុណ្ណោះទេ មានវត្តមានពួកគាត់ គឺធានាថាពិធីមង្គលការអាចប្រព្រឹត្តទៅបានដោយជោគជ័យ គ្មានឧបសគ្គ និងបានសុភមង្គល។ សរុបសេចក្តីមក តួនាទីរបស់អ្នកចាស់ទុំ និងអ្នកចរចារគ្រួសារក្នុងការរៀបអាពាហ៍ពិពាហ៍ខ្មែរ គឺមានភាពទូលំទូលាយ និងមានសារៈសំខាន់ដែលមិនអាចខ្វះបានក្នុងប្រពៃណីខ្មែរ។ ពួកគាត់មិនត្រឹមតែជាអ្នកសម្របសម្រួលពិធីការប៉ុណ្ណោះទេ ថែមទាំងជាអ្នករក្សា និងបន្តតម្លៃវប្បធម៌ប្រពៃណី និងជាអ្នកកសាងចំណងមិត្តភាពផងដែរ។ លើសពីនេះទៀត ក៏ជាអ្នកដោះស្រាយបញ្ហា ដើម្បីធានាថាការចាប់ផ្តើមជីវិតគូរបស់កូនប្រុសស្រីប្រកបដោយសេចក្តីសុខ និងមានពរជ័យដល់ពួកគេ។